ការផ្តល់និងផ្លាស់ប្ដូរកាដូរនៅការិយាល័យ គឺជាទម្លាប់មួយដែលកាន់តែមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។ ជាទូទៅគេសង្កេតឃើញថាសកម្មភាពទាំងនេះរមែងធ្វើឡើងនៅក្នុងបរិយាកាសការងារបែបទាន់សម័យ។ ទោះបីជាវាមិនមែនជាប្រពៃណីពីដូនតាផ្ទាល់ក៏ដោយ ក៏ការផ្តល់កាដូរនេះបានក្លាយជាផ្នែកមួយនៃការកសាងទំនាក់ទំនងល្អ។ បន្ថែមពីនេះ វាបានបង្កើតបរិយាកាសការងារប្រកបដោយភាពស្និទ្ធស្នាល និងការគោរពគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរតែងតែឆ្លៀតឱកាសសំខាន់ៗមួយចំនួនដើម្បីផ្តល់និងផ្លាស់ប្ដូរកាដូរនៅកន្លែងធ្វើការ។ នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌតែងតែមានការផ្លាស់ប្តូរកាដូរនៅតាមការិយាល័យ។ វាជាឱកាសដែលអ្នករួមការងារបង្កើនការទំនាក់ទំនងជាមួយបុគ្គលិកដទៃទៀត។ ថ្នាក់ដឹកនាំអាចនឹងផ្តល់ កាដូរជាថវិកា ឬ កាដូរជាវត្ថុអនុស្សាវរីយ៍ ដល់បុគ្គលិក។ ការធ្វើបែបនេះដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងពេញមួយឆ្នាំ។ ក្នុងចំណោមបុគ្គលិកដូចគ្នា ជួនកាលក៏មានការផ្លាស់ប្ដូរ កាដូរតូចៗ ឬ នំចំណី សម្រាប់ញ៉ាំជុំគ្នា ដើម្បីបង្កើនភាពសប្បាយរីករាយមុនថ្ងៃឈប់សម្រាកបុណ្យធំៗ។ កម្មវិធីជប់លៀងចុងឆ្នាំ ឬពិធីជួបជុំផ្សេងៗរបស់ក្រុមហ៊ុន គឺជាឱកាសដ៏ល្អសម្រាប់ការរៀបចំ ល្បែងចាប់ឆ្នោតកាដូរ ឬ ប្រអប់កាដូរអាថ៌កំបាំង។ នេះជួយបង្កើនភាពសប្បាយរីករាយ និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយមិត្តរួមការងារ។ ពេលខ្លះ និយោជកក៏អាចផ្តល់ កាដូរពិសេសៗ ដល់បុគ្គលិកឆ្នើមផងដែរ។ ការិយាល័យជាច្រើនមានទម្លាប់រៀបចំពិធីខួបកំណើតតូចៗជូនបុគ្គលិករបស់ពួកគេ។ លើសពីនេះ មិត្តរួមការងារក៏អាចចូលគ្នាទិញ នំខួបកំណើត ឬ កាដូរតូចមួយ ជូនម្ចាស់ខួប។ នេះបង្ហាញពីការយកចិត្តទុកដាក់ និងការរាប់អានគ្នាទៅវិញទៅមក។ នៅពេលបុគ្គលិកម្នាក់ត្រូវបានដំឡើងតំណែង ផ្ទេរទៅផ្នែកផ្សេង ឬលាឈប់ពីការងារ មិត្តរួមការងារអាចនឹងចូលគ្នាទិញ កាដូរអនុស្សាវរីយ៍។ បុគ្គលិកដែលទើបតែត្រឡប់មកពីធ្វើដំណើរទៅតាមខេត្ត ឬទៅក្រៅប្រទេស តែងនាំយក វត្ថុអនុស្សាវរីយ៍ ឬ ចំណីពិសេសៗ មកចែកជូនមិត្តរួមការងារជាការរាប់អាន។ ប្រភេទកាដូរដែលនិយមផ្តល់ជូននៅការិយាល័យតែងតែមានភាពចម្រុះ។ ជាទូទៅផ្តោតលើភាពងាយស្រួលប្រើប្រាស់ និងសមរម្យសម្រាប់បរិយាកាសការងារ។ លុយកាក់ ឬប័ណ្ណទូទាត់ ជាពិសេសសម្រាប់ការផ្តល់ជូនដោយថ្នាក់ដឹកនាំ ឬក្នុងកម្មវិធីចាប់ឆ្នោត។ វាងាយស្រួលបំផុត ហើយប័ណ្ណទូទាត់សម្រាប់ហាងកាហ្វេ ឬហាងទំនិញក៏ពេញនិយមដែរ។ សម្ភារៈការិយាល័យ ដូចជា ប៊ិចល្អៗ សៀវភៅកត់ត្រាស្អាតៗ ឧបករណ៍រៀបចំតុ ឬ ពែងកាហ្វេ ដែលមានរចនាបថទាក់ទាញ។ អាហារសម្រន់ ឬភេសជ្ជ ដូចជា កញ្ចប់កាហ្វេ ឬតែពិសេស នំខូគី សូកូឡា ឬ ផ្លែឈើ ដែលអាចញ៉ាំជុំគ្នាបាន។ វត្ថុអនុស្សាវរីយ៍តូចៗ របស់របរប្រើប្រាស់ផ្ទាល់ខ្លួនដែលមានតម្លៃសមរម្យ ដូចជា ជែលលាងដៃ ទៀនក្រអូបតូចៗ ឬ រុក្ខជាតិតូចៗសម្រាប់តុ។ ការខ្ចប់កាដូរឱ្យបានស្អាតបាត និងការសរសេរពាក្យពេចន៍សមរម្យ ក៏ជាផ្នែកសំខាន់មួយដែលប្រជាពលរដ្ឋខ្មែរយកចិត្តទុកដាក់។ គេនិយមខ្ចប់កាដូរដោយប្រើ ក្រដាសខ្ចប់ស្អាតៗ ខ្សែបូ ឬដាក់ក្នុង ប្រអប់កាដូរ ដែលមើលទៅទាក់ទាញ និងបង្ហាញពីការយកចិត្តទុកដាក់។ អត្ថបទឬពាក្យជូនពរ តែងមានភ្ជាប់ បណ្ណជូនពរ ឬសរសេរ សារខ្លីៗ ដែលបង្ហាញពីការដឹងគុណ ការគោរព ឬពាក្យជូនពរល្អៗដល់អ្នកទទួល។ ពាក្យពេចន៍ទាំងនេះជួយឱ្យកាដូរកាន់តែមានអត្ថន័យ និងបង្កើតភាពស្និទ្ធស្នាល។ ការផ្តល់និងផ្លាស់ប្ដូរកាដូរនៅការិយាល័យ បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការកសាង វប្បធម៌ការងារវិជ្ជមាន។ ម្យ៉ាងទៀត វាបានពង្រឹងទំនាក់ទំនងរវាងបុគ្គលិក ដែលរួមចំណែកដល់ការរីកចម្រើនរបស់ស្ថាប័នទាំងមូល។ ជាការពិតណាស់ ការផ្តល់និងផ្លាស់ប្ដូរកាដូរក្នុងចំណោមប្រជាពលរដ្ឋខ្មែរ មិនថាជាលក្ខណៈគ្រួសារ ប្រពៃណី ឬនៅកន្លែងការងារឡើយ គឺសុទ្ធតែឆ្លុះបញ្ចាំងពី គុណតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅ។ សកម្មភាពនេះមិនមែនត្រឹមតែជាការបំពងទៅដោយសម្ភារៈនិយមប៉ុណ្ណោះទេ ប៉ុន្តែវាជា កាយវិការនៃការដឹងគុណ ការគោរព ការចែករំលែក និងការកសាងចំណងមិត្តភាព ឱ្យកាន់តែរឹងមាំ។ មិនថាជាការជូនអំណោយដល់អ្នកមានគុណក្នុងឱកាសបុណ្យចូលឆ្នាំ ការផ្លាស់ប្ដូរស្រោមសំបុត្រក្នុងពិធីមង្គលការ ឬការចែករំលែកកាដូរតូចៗនៅការិយាល័យ កាដូរទាំងអស់សុទ្ធតែបង្កប់នូវ សារនៃក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់។ វារួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសសង្គមដ៏កក់ក្តៅ និងប្រកបដោយភាពសុខដុមរមនា ដែលជាលក្ខណៈពិសេសមួយនៃសង្គមខ្មែរ។ ដូច្នេះ ការផ្តល់និងផ្លាស់ប្ដូរកាដូរ គឺជាផ្នែកមួយដ៏សំខាន់នៃជីវភាពរស់នៅប្រចាំថ្ងៃ ដែលជួយពង្រឹងស្មារតីសាមគ្គីភាព និងមេត្រីភាពនៅក្នុងសហគមន៍ខ្មែរគ្រប់កម្រិត។